ល្ខោនស្រមោលស្បែកខ្មែរ ឬដែលគេហៅថា ល្ខោនស្រមោលស្បែកធំ និងស្បែកតូចគឺជាសិល្បៈប្រពៃណីខ្មែរ ដែលមានប្រវត្តិនិងមានដើមកំណើតប្រហែលមុនសម័យអង្គរ ក្នុងសតវត្សទី ៩។ វាជាសិល្បៈសម្រាប់បូជា ដែលប្រើផ្ទាំងរូបឆ្លាក់ពីស្បែកសត្វធំៗ ដូចជាស្បែកគោ ឬក្របី ដែលត្រូវបានដាប់ និងឆ្លាក់ជារូបអាទិទេព ហើយបង្ហាញស្រមោលលើផ្ទាំងក្រណាត់ធំ។ យ៉ាងណាមិញការបញ្ចូល ល្ខោនស្រមោលទៅក្នុងកម្មវិធីសិក្សារបស់សាលា គឺជាវិធីសាស្រ្តមួយដើម្បីរក្សា និងផ្សព្វផ្សាយសិល្បៈប្រពៃណីខ្មែរ ជាពិសេសល្ខោនស្រមោលស្បែកធំ ជាមួយ នឹងការអប់រំសម័យទំនើប។ គោលបំណងនៃការបញ្ចូលល្ខោនស្រមោលក្នុងកម្មវិធីសិក្សាគឺជាការរក្សាទុកវប្បធម៌ ជួយសិស្សទទួលបានចំណេះដឹងអំពីសិល្បៈប្រពៃណីខ្មែរ និងបង្រៀនពីប្រវត្តិសាស្ត្រនិងតម្លៃវប្ប ធម៌របស់ខ្មែរ។ វាបង្កើតការយល់ដឹង ជំរុញការយល់ដឹង និងចូលចិត្តល្ខោនស្រមោល ជាសិល្បៈបុរាណដ៏មានតម្លៃ។ វាជួយសិស្សអភិវឌ្ឍជំនាញសម្តែង និងការប្រើប្រាស់បច្ចេកទេសស្រមោល។ វាជំរុញឱ្យមានការច្នៃប្រឌិត និងការសហការជាក្រុមក្នុងការបង្កើតស្នាដៃសិល្បៈថ្មីៗ។ វិធីសាស្រ្តបញ្ចូលល្ខោនស្រមោលក្នុងកម្មវិធីសិក្សាក្នុងមុខវិជ្ជាវប្បធម៌ និងសិល្បៈ និងការសម្តែងល្ខោនស្រមោលជាផ្នែកមួយនៃមុខវិជ្ជាវប្បធម៌ និងសិល្បៈ។ គេអាចមានវគ្គសិក្សាពិសេស ដោយបង្កើតវគ្គសិក្សាផ្សេងទៀតសម្រាប់សិស្សដែលមានចំណាប់អារម្មណ៍ក្នុងការសម្តែងល្ខោនស្រមោល។ គេក៏អាចរៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលជាមួយអ្នកជំនាញល្ខោនស្រមោល ដើម្បីបង្ហាញពីបច្ចេកទេស និងការសម្តែងផងដែរ។ គេក៏អាចរៀបចំការសម្តែងល្ខោនស្រមោលរបស់សិស្សានុសិស្ស ក្នុងពេលពិធីបុណ្យ ឬព្រឹត្តិការណ៍សិក្សា ដើម្បីពង្រឹងការយល់ដឹង និងទំនាក់ទំនងសង្គមផងដែរ។ ប្រើបច្ចេកវិទ្យាដូចជា វីដេអូ ឬកម្មវិធីអេឡិចត្រូនិច ដើម្បីបង្ហាញ និងបង្រៀនពីល្ខោនស្រមោលជាផ្នែកមួយនៃការសិក្សា។ រីឯអត្ថប្រយោជន៍សម្រាប់សិស្សវិញជួយកែលម្អជំនាញសម្តែង និងការបង្ហាញខ្លួន។ ការបង្កើតការយល់ដឹងខ្ពស់ពីវប្បធម៌ខ្មែរ ជំរុញការច្នៃប្រឌិត និងការសហការជាក្រុម។ វាថែមទាំងបង្កើតចំណង់ចំណូលចិត្តក្នុងការសិក្សា និងការចូលរួមក្នុងសកម្មភាពសិក្សាផងដែរ។ ជាពិសេសការបញ្ចូលល្ខោនស្រមោលទៅក្នុងកម្មវិធីសិក្សាក៏អាចធ្វើឲ្យបរទេសអាចសិក្សា និងស្វែងយល់ពីល្ខោនស្រមោលដែរ។ ដើម្បីធ្វើឲ្យ ជនបរទេសបានសិក្សាពីល្ខោនស្រមោលខ្មែរ យើងអាចអនុវត្តវិធីសាស្រ្តដូចជាបង្កើតកម្មវិធីបង្រៀនជាភាសាអង់គ្លេស ឬភាសាផ្សេងៗទៀតតាមតម្រូវការ ក្នុងការសិក្សានោះ អាចរួមបញ្ចូលពីប្រវត្តិល្ខោនស្រមោល សារៈសំខាន់វប្បធម៌ និងបច្ចេកទេសសម្តែង។ យើងក៏អាចរៀបចំវគ្គសិក្សាអនឡាញ ដែលមានវីដេអូសម្តែងល្ខោនស្រមោល និងការពិពណ៌នាផ្នែកផ្សេងៗ ដើម្បីឲ្យជនបរទេសអាចរៀនបានពីគ្រប់ទីកន្លែង។ រៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាល ជាមួយអ្នកជំនាញល្ខោនស្រមោល សម្រាប់ជនបរទេសដែលចាប់អារម្មណ៍ក្នុងការសិក្សា និងអនុវត្តសិល្បៈនេះផ្ទាល់។ ការបង្កើតការសម្តែងល្ខោនស្រមោលជាភាសារបស់ជនបរទេស ឬមានការបកប្រែ និងពន្យល់រឿង ដើម្បីឲ្យពួកគេយល់អំពីខ្លឹមសារនិងបរិបទវប្បធម៌។ ការផ្សព្វផ្សាយតាមបណ្តាញសង្គម និងវេទិកាវប្បធម៌ ដើម្បីបង្កើនការចូលរួម និងការយល់ដឹងពីល្ខោនស្រមោលខ្មែរ។ វិធីសាស្រ្តទាំងនេះនឹងជួយឲ្យជនបរទេសមានឱកាសស្វែងយល់ និងទទួលបានបទពិសោធន៍ផ្ទាល់ពីសិល្បៈល្ខោនស្រមោលខ្មែរ ដែលជាសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់ប្រទេសកម្ពុជា។ ការបញ្ចូលល្ខោនស្រមោលទៅក្នុងកម្មវិធីសិក្សារបស់សាលា គឺជាមធ្យោបាយសំខាន់ក្នុងការរក្សា និងផ្សព្វផ្សាយវប្បធម៌ខ្មែរ។ ជាពិសេសសិល្បៈល្ខោនស្រមោលស្បែកធំ និងស្បែកតូច ដោយបង្រៀនសិស្សពីប្រវត្តិ និងបច្ចេកទេសសម្តែង តាមរយៈមុខវិជ្ជាវប្បធម៌ សិក្ខាសាលា និងសកម្មភាពសម្តែងក្នុងសាលា។ លើសពីនេះទៅទៀត អត្ថប្រយោជន៍នៃការបញ្ចូលល្ខោនស្រមោលទៅក្នុងកម្មវិធីសិក្សាជួយរក្សា ផ្សព្វផ្សាយវប្បធម៌ខ្មែរ និងជួយសិស្សឱ្យទទួលបានចំណេះដឹង អំពីប្រវត្តិ និងតម្លៃវប្បធម៌ខ្មែរ។ វាជាការបង្ហាញថា ល្ខោនស្រមោលជាសិល្បៈបុរាណមានតម្លៃខ្ពស់ និងជាសម្បត្តិវប្បធម៌អរូបីរបស់ជាតិ។ ការសិក្សាល្ខោនស្រមោលជួយជំរុញការយល់ដឹងពីសិល្បៈបុរាណ និងបង្កើតចំណាប់អារម្មណ៍ក្នុងការរក្សា និងអភិវឌ្ឍវប្បធម៌ខ្មែរ។ ការសម្តែងល្ខោនស្រមោលជួយសិស្សអភិវឌ្ឍជំនាញសម្តែង។ ជាពិសេស ការប្រើប្រាស់តុក្កតា និងបច្ចេកទេសស្រមោល បង្កើតការច្នៃប្រឌិត និងការសហការជាក្រុម។ ការសម្តែងល្ខោនស្រមោលក្នុងសាលា ជាពិធីបុណ្យ ឬព្រឹត្តិការណ៍ សំរួលឲ្យសិស្សមានការចូលរួមសកម្ម និងបង្កើតទំនាក់ទំនងល្អក្នុង សហគមន៍។ ល្ខោនស្រមោលជួយសិស្សយល់ដឹងពីប្រវត្តិសាស្ត្រ សាសនា និងសង្គមខ្មែរ តាមរយៈការសម្តែង និងការសិក្សា។ ការបញ្ចូលល្ខោនស្រមោលក្នុងកម្មវិធីសិក្សា គឺជាការវិនិយោគដ៏មានតម្លៃក្នុងការរក្សា និងបន្តបង្ហាញសិល្បៈប្រពៃណីខ្មែរ ជាមួយនឹងការអភិវឌ្ឍជំនាញ និងចំណេះដឹងរបស់សិស្ស។ មួយវិញទៀតការអភិរក្ស និង លើកស្ទួយបេតិកភណ្ឌវប្បធម៌ជាតិ គឺជាការងារសំខាន់ក្នុងការរក្សា អភិវឌ្ឍ និងបន្តបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់ជាតិ។ ជាពិសេសដើម្បីឲ្យជំនាន់ក្រោយបានស្គាល់ និងយល់ដឹងពីអត្តសញ្ញាណ និងមូលដ្ឋានវប្បធម៌របស់ខ្លួន។ មានវិធីសាស្ត្រជាច្រើនសម្រាប់អភិរក្សបេតិកភណ្ឌវប្បធម៏ដូចជាការផ្សព្វផ្សាយ និងអប់រំ ផ្សព្វផ្សាយតាមបណ្តាញសង្គម សាលារៀន ព្រឹត្តិការណ៍វប្បធម៌ ដើម្បីបង្កើនការយល់ដឹង និង ចូលរួមថែរក្សាវប្បធម៌ជាតិ។ ការបណ្តុះបណ្តាលក្មេងៗ និងយុវជន ដោយបង្រៀនពីប្រវត្តិ តម្លៃវប្បធម៌ក្នុងកម្មវិធីសិក្សា និងសកម្មភាពនានានៅសាលារៀន។ ការអនុវត្តច្បាប់ និងគោលនយោបាយ អនុវត្តច្បាប់ស្តីពីការពារ និងថែរក្សាបេតិកភណ្ឌវប្បធម៌ ដើម្បីទប់ស្កាត់ការបំផ្លាញ និងការក្លែងបន្លំ។ លើសពីនេះទៅទៀត ការចូលរួមរបស់សហគមន៍ ជំរុញឲ្យសហគមន៍ក្នុងស្រុកចូលរួមថែរក្សា និងការពារបេតិកភណ្ឌរបស់ខ្លួន។ រីឯវិធីសាស្ត្រក្នុងការលើកស្ទួយបេតិកភណ្ឌវប្បធម៌ជាតិវិញមានដូចជា ការរៀបចំពិធីបុណ្យ និងពិព័រណ៍ រៀបចំពិធីបុណ្យវប្បធម៌ជាតិ និងពិព័រណ៍សិល្បៈ ដើម្បីបង្ហាញស្នាដៃវប្បធម៌ជាតិ។ ការចូលរួមអន្តរជាតិ ដូចជាដាក់បេតិកភណ្ឌវប្បធម៌ជាតិនៅក្នុងបញ្ជីអន្តរជាតិ ដូចជា យូណេស្កូ ដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះ និងការពារបន្ថែម។ ការគាំទ្រពីរដ្ឋនិងរាជដ្ឋាភិបាល ក៏ជាចំនុចដ៏សំខាន់ដែលមិនអាចខ្វះបាន ព្រោះវាជាការរួបរួមមួយក្នុងការដឹកនាំនៃវប្បធម៌ខ្មែរដែលមានសុពលភាព។ មួយវិញទៀតការច្នៃប្រឌិត និងបន្សល់បន្សាយ បង្កើតស្នាដៃថ្មីៗ ដោយប្រើប្រាស់ទំនៀមទំលាប់បុរាណ និងបច្ចេកវិទ្យាទំនើប។ ការអភិរក្ស និងលើកស្ទួយបេតិកភណ្ឌវប្បធម៌ជាតិ គឺជាការងារសំខាន់មួយសម្រាប់រក្សា និងបន្តអត្តសញ្ញាណជាតិ បង្កើនការចូលរួមរបស់សហគមន៍ និងជំនាន់ក្រោយ ព្រមទាំងលើក កម្ពស់កេរ្តិ៍ឈ្មោះជាតិលើឆាកអន្តរជាតិ។ លើសពីនេះទៅទៀតការសហការជាមួយសិល្បករ និងសហគមន៍ គឺជាមធ្យោបាយសំខាន់ក្នុងការជួយលើកស្ទួយ និងរក្សា វប្បធម៌ និងសិល្បៈប្រពៃណីខ្មែរ ដូចជា ល្ខោនស្រមោល និង សិល្បៈបុរាណផ្សេងៗ។ ការសហការជាមួយសិល្បករ និងសហគមន៍ គឺជាគន្លងសំខាន់ក្នុងការរក្សា និងលើកស្ទួយសិល្បៈបុរាណ និងវប្បធម៌ខ្មែរ ដើម្បីធានាថាវានឹងបន្តមានជីវិត និងទាក់ទាញដល់មនុស្សជំនាន់ក្រោយ។ ចំំណែកឯសម្ភារៈសម្រាប់សិក្សាល្ខោនស្រមោលវិញមានដូចជា តុក្កតាស្បែក ប្រើស្បែកគោ ឬក្របី ដើម្បីឆ្លាក់ជារូបតុក្កតា។ ក្រណាត់សម្រាប់បង្ហាញស្រមោល រួមមាន ក្រណាត់ស មានទំហំធំហើយអាចបង្ហាញស្រមោលបានច្បាស់។ ប្រដាប់បំភ្លឺ គឺប្រើភ្លើងខ្សែ ឬភ្លើងអគ្គិសនី ដើម្បីបញ្ចាំងស្រមោលតុក្កតា។ ឈើ ឬដែកសម្រាប់កាន់តុក្កតា ដើម្បីអាចបញ្ជាតុក្កតាបានងាយ។ ឧបករណ៍តុបតែងឆាក រួមមានវត្ថុតុបតែងជាដើមដែលបញ្ជាក់ថាជារបស់ខ្មែរ។ រីឯធនធានសិក្សា និងប្រភពចំណេះដឹងវិញ គឺមានសៀវភៅ និងឯកសារសម្រាប់ស្រាវជ្រាវពីសិល្បៈល្ខោនស្រមោល និងគ្រឿងតុបតែងលម្អតួសម្តែង។ សាលាសិល្បៈ និងមជ្ឈមណ្ឌលវប្បធម៌ ដូចជា សាលាវប្បធម៌ខ្មែរ និងមជ្ឈមណ្ឌលអភិវឌ្ឍវប្បធម៌ខ្មែរ ដែលផ្តល់វគ្គសិក្សា និងសកម្មភាពសិល្បៈប្រពៃណី។